បង្អែមបបរសណ្ដែកខៀវ គឺជាបង្អែមខ្មែរដ៏ពេញនិយមមួយប្រភេទ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ពីខ្ទិះដូង និងស្ករត្នោត។ ថែមទាំង លាយឡំនឹងក្លិនក្រអូបនៃស្លឹកតើយ និងភាពទន់ល្មើយរបស់សណ្ដែកខៀវ។ បង្អែមនេះស័ក្តិសមសម្រាប់ទទួលទានលេងកម្សាន្ត ឬសម្រាប់ទទួលភ្ញៀវ។ ដើម្បីចាប់ផ្ដើមធ្វើ យើងត្រូវរៀបចំគ្រឿងផ្សំសំខាន់ៗមួយចំនួនទុកជាមុនសិន។ ដំបូង ត្រូវការសណ្ដែកខៀវ យកមកលាងសម្អាត និងត្រាំទឹកជាមុនសិន។ ចំណែកឯទឹកខ្ទិះដូង គឺត្រូវការ ខ្ទិះដូងដើម ដែលជាខ្ទិះដូងខាប់ និងខ្ទិះដូងចុង ដែលជាខ្ទិះដូងរាវជាង ដើម្បីឱ្យទឹកបបរមានភាពខាប់ល្មម និងមានជាតិ។ សម្រាប់រសជាតិផ្អែម យើងប្រើប្រាស់ ស្ករត្នោត និងអំបិល សម្រាប់ថែមរសជាតិប្រៃល្មម ឱ្យបង្អែមកាន់តែមានរសជាតិផ្អែមដិតល្អមិនភ្លាវ។ ដើម្បីបង្កើនអោយក្ក្លិនកាន់តែឈ្ងុយ យើងត្រូវការ ស្លឹកតើយ ២-៣ សន្លឹក ដែលបានលាងស្អាតរួចផងដែរ។ ហើយក៏មាន សាគូវែង ដើម្បីដាក់អោយវាមានពណ៌ស្អាត និងមានរសជាតិឆ្ងាញ់។ ចំពោះ សាគូវែងនេះដែរ យើងត្រូវយកវាទៅដាក់ត្រាំទឹកទុកអោយវារីក ហើយទន់ល្អ។ យើងក៏អាចបន្ថែម សណ្តែកដីលីងបុក ឬ ល្ងរលីង សម្រាប់រោយពីលើបង្អែម ដើម្បីបន្ថែមរសជាតិ និងបង្កើនសោភ័ណភាព។ សម្រាប់វិធីធ្វើ ជំហានដំបូងសូមលាង សណ្ដែកខៀវ ឱ្យបានស្អាតល្អ រួចត្រាំវាក្នុងទឹកធម្មតាប្រហែល ២-៣ ម៉ោង ឬអាចត្រាំទុកមួយយប់ក៏បាន ប្រសិនបើមានពេល។ ការត្រាំនេះនឹងជួយឱ្យសណ្ដែកឆាប់ទន់ និងងាយស្រួលស្ងោរ។ បន្ទាប់ពីត្រាំហើយ សូមចាក់ទឹកចេញ រួចលាងសណ្ដែកម្ដងទៀត។ ដាក់ សណ្ដែកខៀវ ដែលបានត្រាំ និងលាងរួចចូលក្នុងឆ្នាំង រួចចាក់ទឹកឱ្យលិចសណ្ដែក ដែលប្រហែលជា ២-៣ ដងនៃបរិមាណសណ្ដែក។ បន្ទាប់មក ដាក់ដាំលើភ្លើងមធ្យម រហូតដល់គ្រាប់សណ្ដែករីកល្មម។ នៅពេលទឹកចាប់ផ្ដើមពុះ ហើយមានពពុះលើផ្ទៃ សូមដួសពពុះនោះចោល ដើម្បីឱ្យទឹកបបរសណ្តែករបស់យើងមើលទៅស្អាត។ ស្ងោររហូតទាល់តែសណ្ដែកទន់ផុយល្អ ហើយចាប់ផ្ដើមបែកបន្តិចៗ ដែលប្រហែលជា ២០-៣០ នាទី អាស្រ័យលើប្រភេទសណ្ដែក និងរយៈពេលត្រាំ។ ពេលសណ្ដែកបានរីក និងទន់ល្អហើយ សូមដាក់ ស្លឹកតើយ ដែលបានលាងស្អាតហើយចងជាចង្វាយចូលទៅក្នុងឆ្នាំងសណ្ដែក។ បន្ទាប់មកចាក់ ខ្ទិះដូងចុងចូល រួចដាក់ស្ករត្នោត និងអំបិលចូលបន្តិច។ កូរវាឱ្យសព្វរហូតដល់ស្កររលាយអស់ទាំងស្រុង ហើយទុកអោយវាពុះល្អ។ បន្ទាប់ពីពុះហើយ យើងអាចភ្លក្សរសជាតិវា រួចលៃតម្រូវជាតិផ្អែមប្រៃតាមចំណូលចិត្តរបស់អ្នក។ នៅពេលដែលរសជាតិបានល្មមហើយ សណ្ដែកក៏បានទន់ល្អដែរ សូមចាក់ ខ្ទិះដូងដើមចូលទៅក្នុងឆ្នាំង រួចកូរវាថ្នមៗឱ្យសព្វ។ កុំទុកឱ្យវាពុះខ្លាំងពេកបន្ទាប់ពីដាក់ខ្ទិះដូងដើម ព្រោះវាអាចធ្វើឱ្យខ្ទិះបែកខ្លាញ់ ធ្វើឱ្យបបរមើលទៅមិនស្អាត។ ក្រោយមក ទុកឱ្យពុះរំងាស់តិចៗប្រហែល ៥ នាទីទៀត ដើម្បីឱ្យខ្ទិះដូងដើមចូលជាតិល្អ។ នៅពេលវាចាប់ផ្ដើមខាប់ល្មម ហើយមានពពុះតូចៗ សូមបិទភ្លើងជាការស្រេច។ រិឯ ការបរិភោគវិញ ត្រូវដួសបង្អែមបបរសណ្ដែកខៀវដាក់ចាន រួចអាចរោយ សណ្ដែកដីលីងបុក ឬ ល្ងរលីង ពីលើដើម្បីបង្កើនសោភ័ណភាព និងរសជាតិ។ បង្អែមនេះអាចទទួលទានបានទាំងក្ដៅៗ ទុកឱ្យត្រជាក់ ឬដាក់ទឹកកកសិនក៏បាន តាមចំណូលចិត្ត។ រសជាតិផ្អែមឈ្ងុយឆ្ងាញ់របស់បបរសណ្ដែកខៀវពិតជាជួយបំបាត់ភាពស្រេកឃ្លាន និងផ្ដល់ថាមពលបានយ៉ាងល្អ។